ជំនឿខ្មែរបុរាណតែងតែមានការហាមឃាត់យ៉ាងខ្ជាប់ខ្ជួនចំពោះសាច់ញាតិដែលបាត់បង់សមាជិកគ្រួសារដើម្បីបង្កើនភាពសុខសាន្តដល់វិញ្ញាណក្ខន្ធ។ ការគោរពតាមដំបូន្មានចាស់ទុំ គឺជាការបង្ហាញនូវសេចក្តីស្រឡាញ់ចុងក្រោយបង្អស់សម្រាប់អ្នកដែលបានចែកឋានទៅកាន់លោកខាងមុខយ៉ាងមានសេចក្តីសុខ។ ទំនៀមទម្លាប់នៃការរៀបចំពិធីបុណ្យសពនៅកម្ពុជាមានលក្ខណៈសម្បូរបែបទៅតាមតំបន់នីមួយៗដែលសុទ្ធតែមានអត្ថន័យអប់រំចិត្តយ៉ាងជ្រាលជ្រៅបំផុត។ ចាស់បុរាណច្រើនតែផ្ដាំផ្ញើកូនចៅឱ្យប្រុងប្រយ័ត្នចំពោះអាហារហូបចុកក្នុងអំឡុងពេលកាន់ទុក្ខដើម្បីចៀសវាងរាល់ឧបទ្រពចង្រៃដែលមើលមិនឃើញ។ ការរស់នៅតាមបែបគន្លងប្រពៃណីជួយឱ្យផ្លូវចិត្តរបស់អ្នកនៅរស់មានភាពកក់ក្តៅ និងស្ងប់សុខក្នុងពេលដែលកំពុងជួបទុក្ខសោកបាត់បង់មនុស្សជាទីស្រឡាញ់។ ប្រភេទបាយដំណើបត្រូវបានគេចាត់ទុកថាជាប្រភេទអាហារដែលមានលក្ខណៈស្អិតជាប់គ្នាខ្លាំងដែលជានិមិត្តរូបនៃភាពជាប់ជំពាក់មិនអាចផ្ដាច់បាន។ ចាស់ៗតែងជឿថាការបរិភោគរបស់ស្អិតក្នុងផ្ទះបុណ្យអាចធ្វើឱ្យវិញ្ញាណក្ខន្ធអ្នកស្លាប់មិនអាចទៅណាឆ្ងាយបានឡើយដោយសារតែកម្លាំងនៃភាពស្អិតទាំងនោះ។ យោងតាមជំនឿខ្លះ គឺ បាយដំណើបអាចនឹងទាញសេចក្តីទុក្ខសោកឱ្យនៅជាប់ជាមួយគ្រួសារយូរអង្វែងដែលធ្វើឱ្យការកាន់ទុក្ខកាន់តែមានភាពធ្ងន់ធ្ងរឡើង។ ក្រុមគ្រួសារសពភាគច្រើនជ្រើសរើសបរិភោគបាយខ្សាយជំនួសវិញ ដើម្បីភាពងាយស្រួលក្នុងការរៀបចំ និងដើម្បីភាពស្រឡះក្នុងចិត្តសម្រាប់អ្នកស្លាប់។ ការចម្អិនអាហារក្នុងពេលមានទុក្ខត្រូវធ្វើឡើងដោយភាពហ្មត់ចត់បំផុតដើម្បីកុំឱ្យមានការភាន់ច្រឡំជាមួយនឹងម្ហូបអាហារដែលប្រើក្នុងពិធីមង្គលការ។ អ្នកភូមិដែលមកជួយការងារបុណ្យក៏យល់ច្បាស់ពីត្រណមដ៏សំខាន់មួយនេះដែរ ដោយពួកគេមិនដែលយកអង្ករដំណើបមកដាក់ក្បែររោងបុណ្យឡើយ។ ការមិនបរិភោគបាយដំណើបនេះ គឺជាការគោរពដល់វិញ្ញាណក្ខន្ធដែលកំពុងស្ថិតក្នុងភាពស្រងេះស្រងោច និងត្រូវការសេចក្តីសុខស្ងប់ដើម្បីទៅចាប់ជាតិថ្មី។ មនុស្សជាច្រើនតែងយល់ថាភាពស្អិតនៃអង្ករប្រភេទនេះនឹងបង្កជាឧបសគ្គដល់ការចាប់ជាតិថ្មីរបស់អ្នកដែលទើបតែធ្វើមរណកាលទៅយ៉ាងអាឡោះអាល័យ។ ការរៀបចំម្ហូបអាហារសម្រាប់ភ្ញៀវមកចូលរួមបុណ្យក៏ត្រូវចៀសវាងបង្អែមធ្វើពីបាយដំណើបដែរ ដើម្បីធានាថាគ្រប់យ៉ាងប្រព្រឹត្តទៅតាមលំដាប់លំដោយនៃប្រពៃណី។ ទំនៀមនេះមានចាក់ឫសយ៉ាងជ្រៅនៅក្នុងផ្នត់គំនិតខ្មែរតាំងពីយូរលង់ណាស់មកហើយដែលវាបានក្លាយជាច្បាប់ទម្លាប់សង្គមដែលគ្រប់គ្នាត្រូវតែអនុវត្តតាម។ ប្រសិនបើមានការធ្វេសប្រហែសបរិភោគ គឺ ចាស់ទុំតែងតែមានការព្រួយបារម្ភ និងផលវិបាកដែលនឹងអាចកើតមានដល់សមាជិកគ្រួសារ។ តាមពិតទៅការតមអាហារខ្លះក្នុងពេលមានទុក្ខជួយឱ្យយើងមានសតិស្មារតីរឹងមាំ និងមិនភ្លេចខ្លួនក្នុងកាលៈទេសៈដែលកំពុងមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ។ បងប្អូនសាច់ញាតិជិតឆ្ងាយតែងរំលឹកគ្នាទៅវិញទៅមកអំពីបម្រាមទាំងនេះ ដើម្បីការពារកិត្តិយសរបស់ម្ចាស់ផ្ទះកុំឱ្យគេរិះគន់ថា ជាអ្នកមិនដឹងតម្រាប់តាមចាស់។ យើងមិនគួរមើលរំលងនូវរាល់ការហាមប្រាមដែលបុព្វបុរសបានបន្សល់ទុកឱ្យឡើយ ព្រោះវាសុទ្ធតែមានមូលដ្ឋានគ្រឹះចេញពីការសង្កេតយ៉ាងល្អិតល្អន់។ ការស្លាប់របស់សមាជិកគ្រួសារ គឺជាការបាត់បង់ដ៏ធំធេង តែក៏តម្រូវឱ្យមានការយល់ដឹងពីប្រពៃណីដើម្បីធ្វើជាស្ពានចម្លងវិញ្ញាណក្ខន្ធទៅកាន់សុគតិភព។ ក្នុងកំឡុងពេលប្រាំពីរថ្ងៃដំបូង ការអនុវត្តតាមត្រណមគឺមានភាពតឹងរ៉ឹងបំផុតដើម្បីកុំឱ្យមានការរំខានដល់ដួងព្រលឹងដែលកំពុងវង្វេងក្នុងផ្ទះ។ ម្ហូបអាហារដែលរៀបចំទុកសម្រាប់សពក៏មិនត្រូវមានវត្តមានបាយដំណើបឡើយព្រោះវាជារឿងមិនល្អសម្រាប់ដំណើរចុងក្រោយរបស់អ្នកដែលបានចែកឋាន។ សូម្បីតែអ្នកជិតខាងដែលយកម្ហូបមកជួយក៏យល់ដឹងពីចំណុចនេះច្បាស់លាស់ដោយពួកគេជ្រើសរើសតែមុខម្ហូបណាដែលសមស្របតាមក្បួនខ្នាតបុណ្យសព។ ការណ៍ដែលយើងធ្វើតាមការណែនាំរបស់ចាស់ៗ គឺ ជាការរក្សានូវអត្តសញ្ញាណវប្បធម៌ខ្មែរដ៏ល្អផូរផង់ និងបង្ហាញពីភាពជាអ្នកចេះដឹងនូវច្បាប់ទម្លាប់។ ការយល់ដឹងពីអត្ថន័យនៃត្រណមជួយឱ្យយើងយល់ពីចិត្តសាស្ត្រនៃការកាន់ទុក្ខដែលចាស់បុរាណបានបង្កប់ទុកក្នុងរូបភាពនៃបម្រាមដ៏តឹងរ៉ឹង។ ខ្មែរយើងជឿថាបាយដំណើបសក្តិសមសម្រាប់តែពិធីមង្គល ឬពិធីសប្បាយរីករាយប៉ុណ្ណោះ ព្រោះវាជានិមិត្តរូបនៃភាពសុខដុមរមនា និងការរួមរស់ជាមួយគ្នា។ ការប្រើប្រាស់របស់ស្អិតក្នុងរឿងមង្គលជានិមិត្តរូបនៃសេចក្តីសុខដែលនៅជាប់នឹងគ្នាដែលនេះជាហេតុផលដែលគេមិនប្រើវាក្នុងរឿងទុក្ខសោក។ ផ្ទុយទៅវិញក្នុងពិធីបុណ្យសព គឺ យើងចង់ឱ្យសេចក្តីទុក្ខសោកទាំងឡាយចាកចេញទៅឱ្យឆាប់ដើម្បីឱ្យគ្រួសារអាចត្រឡប់មករកជីវភាពធម្មតាវិញបាន។ ការស្លាប់ គឺជាការធ្វើដំណើរត្រឡប់ទៅរកភាពស្ងប់ស្ងាត់វិញដែលមិនគួរមានចំណង ឬភាពស្អិតរមួតណាមួយមករារាំងផ្លូវនៃវិញ្ញាណក្ខន្ធនោះឡើយ។ សមាជិកគ្រួសារត្រូវមានសាមគ្គីភាពក្នុងការរៀបចំពិធីឱ្យសមរម្យតាមឋានៈ ដើម្បីជាកិច្ចតបស្នងសងគុណដល់អ្នកមានគុណដែលបានលាចាកលោកទៅ។ ការហាមប្រាមនេះ គឺ ជាការការពារកុំឱ្យមានរឿងមិនល្អកើតឡើងក្នុងផ្ទះដែលនាំឱ្យគ្រួសារមានការភ័យខ្លាច ឬយល់សប្តិមិនល្អពីអ្នកស្លាប់។ គ្រូអាចារ្យតែងតែណែនាំម្ចាស់ផ្ទះអំពីប្រភេទអាហារដែលមិនគួរដាក់លើតុ ព្រោះវាអាចប៉ះពាល់ដល់ប្រសិទ្ធភាពនៃពិធីកិច្ចតាមបែបសាសនា។ យុវជនជំនាន់ក្រោយគួរស្វែងយល់បន្ថែមអំពីហេតុផលនៃត្រណមបុរាណដែលជាចំណេះដឹងក្រៅប្រព័ន្ធយ៉ាងមានតម្លៃសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ ទោះបីជាបច្ចេកវិទ្យារីកចម្រើន ប៉ុន្តែជំនឿខាងវិញ្ញាណនៅតែមានឥទ្ធិពលលើការរស់នៅរបស់ប្រជាជនខ្មែរយ៉ាងខ្លាំងក្លាមិនអាចកាត់ថ្លៃបាន។ ការគោរពតាមច្បាប់ត្រណមធ្វើឱ្យសហគមន៍មានសណ្តាប់ធ្នាប់ល្អ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះអារម្មណ៍របស់មនុស្សជុំវិញខ្លួន។ សេចក្តីទុក្ខសោកក្នុងចិត្តអាចកាត់បន្ថយបានតាមរយៈការអនុវត្តតាមពិធីបុណ្យឱ្យបានត្រឹមត្រូវដែលនាំឱ្យអារម្មណ៍របស់ម្ចាស់ផ្ទះមានភាពធូរស្រាល។ អង្ករខ្សាយផ្តល់នូវអារម្មណ៍ស្រាល និងងាយស្រួលក្នុងការទទួលទានដែលសក្តិសមបំផុតសម្រាប់ស្ថានភាពដែលមនុស្សកំពុងមានការហត់នឿយផ្លូវចិត្ត។ ការតមបាយដំណើបក្នុងថ្ងៃបុណ្យសព គឺជាការអនុវត្តសីលធម៌មួយបែបចំពោះអ្នកស្លាប់ ដើម្បីបង្ហាញថាទោះស្លាប់ទៅក៏យើងនៅតែបារម្ភពីសុខទុក្ខ។ យើងត្រូវរួមគ្នាថែរក្សាទម្លាប់ដ៏មានតម្លៃទាំងនេះទុកជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយបានដឹង និងបានយល់ពីឫសគល់នៃជាតិសាសន៍ខ្លួន។ ការបង្ហាញសេចក្តីអាឡោះអាល័យតាមរយៈសកម្មភាពរស់នៅប្រចាំថ្ងៃមានតម្លៃណាស់ជាជាងការគ្រាន់តែនិយាយចេញមកដោយគ្មានការអនុវត្តត្រឹមត្រូវ។ បាយដំណើបអាចបង្កជាភាពស្មុគស្មាញដល់ដំណើរឆ្លងភពរបស់អ្នកដែលទើបលាចាកលោកដោយសារតែការផ្សារភ្ជាប់ដោយភាពស្អិតនៃអង្ករប្រភេទនោះ។ គ្រួសារនីមួយៗត្រូវយកចិត្តទុកដាក់ចំពោះការចម្អិនស្លក្នុងផ្ទះបាយឱ្យបានហ្មត់ចត់បំផុតដើម្បីកុំឱ្យមានការរិះគន់ពីសំណាក់ភ្ញៀវដែលមកចូលរួម។ ការមិនប្រើប្រាស់អង្ករដំណើប គឺជាការកាត់ផ្តាច់នូវចំណងដែលមិនចាំបាច់រវាងអ្នករស់នៅ និងអ្នកដែលបានចែកឋានទៅកាន់បរលោក។ ភាពស្អាតស្អំក្នុងពិធីបុណ្យជួយលើកកម្ពស់កិត្តិយសរបស់គ្រួសារសពឱ្យកាន់តែខ្ពង់ខ្ពស់ និងសមស្របទៅតាមក្បួនតម្រារបស់បុព្វបុរសខ្មែរយើង។ ការដែលយើងដើរតាមគន្លងចាស់ទុំ គឺគ្មានអ្វីខាតបង់ឡើយសម្រាប់កូនចៅតែផ្ទុយទៅវិញវាជួយឱ្យយើងជួបតែសេចក្តីសុខ និងភាពចម្រើនរុងរឿង។ គ្រប់សកម្មភាពទាំងអស់ត្រូវធ្វើឡើងដោយក្តីគោរព និងការដឹងគុណចំពោះអ្នកដែលបានលាចាកលោកទៅដោយភាពស្មោះត្រង់ចេញពីបេះដូងពិតប្រាកដ។ ការរៀបចំពិធីឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត គឺជាភារកិច្ចរបស់កូនចៅគ្រប់រូបដែលត្រូវតែបំពេញឱ្យបានល្អបំផុតដើម្បីជាកិច្ចបង្ហើយ។ ជំនឿលើការមិនបរិភោគបាយដំណើបនេះនៅតែបន្តរស់រវើកក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្នដែលវាបានក្លាយជាផ្នែកមួយនៃជីវិតទៅហើយ។ យើងសង្កេតឃើញថាគ្រប់ខេត្តក្រុងទាំងអស់នៅតែប្រកាន់ខ្ជាប់នូវទម្លាប់នេះយ៉ាងសស្រាក់សស្រាំដែលបង្ហាញពីភាពរឹងមាំនៃវប្បធម៌ប្រពៃណីខ្មែរ។ ចាស់បុរាណពិតជាមានភាពឆ្លាតវៃក្នុងការបង្កើតច្បាប់ទម្លាប់សម្រាប់កូនចៅ ដើម្បីរក្សាបាននូវភាពថ្លៃថ្នូរ និងសេចក្តីសុខក្នុងគ្រួសាររៀងរហូតមក។ ការបន្តអនុវត្តតាមបម្រាមមិនបរិភោគបាយដំណើបក្នុងពេលមានទុក្ខជួយដាស់តឿនស្មារតីយើងឱ្យចេះគោរពច្បាប់វិន័យគ្រួសារ។ ការដែលយើងមិនប្រើប្រាស់របស់ស្អិតក្នុងផ្ទះបុណ្យ គឺជាការបង្ហាញនូវចិត្តបរិសុទ្ធដែលចង់ឱ្យអ្នកស្លាប់បានទៅកាន់សុគតិភពដោយសេរី។ ចំណេះដឹងដែលបានមកពីការសង្កេតមើលចាស់ទុំរៀបចំពិធីបុណ្យសព គឺជាមេរៀនជីវិតដ៏មានតម្លៃដែលសាលាមិនបានបង្រៀនឡើយ។ យើងគ្រប់គ្នាត្រូវយល់ថា ការតមអាហារខ្លះមិនមែនជារឿងហួសសម័យនោះទេតែវាជាការផ្តល់តម្លៃដល់អារម្មណ៍ម្ចាស់ផ្ទះ។ ការរៀបចំតុអាហារសម្រាប់ព្រះសង្ឃក្នុងពិធីបុណ្យក៏ត្រូវប្រុងប្រយ័ត្នមិនឱ្យមានបាយដំណើបឡើយ ដើម្បីភាពរលូននៃកិច្ចពិធី។ ប្រសិនបើយើងចង់រក្សាភាពថ្លៃថ្នូរក្នុងនាមជាកូនខ្មែរ ការដឹងពីត្រណមក្នុងគ្រាអាសន្ន គឺជាចំណុចសំខាន់បំផុតមួយ។ រាល់ការរៀបចំម្ហូបអាហារសម្រាប់បម្រើភ្ញៀវក្នុងរោងបុណ្យត្រូវធ្វើឡើងដោយភាពម៉ឺងម៉ាត់បំផុត ដើម្បីកុំឱ្យខុសពីទំនៀមទម្លាប់។ ការចងចាំនូវបម្រាមទាំងនេះជួយឱ្យយើងមិនមានការឆ្គាំឆ្គងនៅពេលទៅចូលរួមរំលែកទុក្ខជាមួយអ្នកដទៃក្នុងសង្គម។ ភាពស្មោះត្រង់ចំពោះការរក្សាត្រណម គឺជាការបង្ហាញពីភាពចាស់ទុំខាងផ្លូវចិត្តរបស់សមាជិកគ្រួសារដែលនៅរស់។ យើងសង្កេតឃើញថា ការមិនប្រើបាយដំណើបនេះជួយឱ្យការរៀបចំពិធីបុណ្យមានភាពស្រឡះល្អ និងមិនមានភាពស្មុគស្មាញច្រើន។ ការយល់ដឹងពីមូលហេតុដែលចាស់ៗមិនឱ្យបរិភោគរបស់ស្អិតជួយឱ្យយុវជនលែងមានមន្ទិលសង្ស័យចំពោះប្រពៃណីរបស់ខ្លួន។ រាល់ពេលដែលយើងរៀបចំចានបាយសែនដល់ដូនតា ការប្រើបាយខ្សាយ គឺជាជម្រើសដ៏ត្រឹមត្រូវបំផុតតាមក្បួនខ្នាត។ ការរក្សានូវភាពស្ងប់ស្ងៀម និងការអនុវត្តតាមបម្រាមអាហារជួយឱ្យបរិយាកាសក្នុងផ្ទះបុណ្យកាន់តែមានភាពសក្ដិសិទ្ធិ។ យើងមិនគួរមានចិត្តរឹងរូសចង់សាកល្បងញ៉ាំបាយដំណើបក្នុងគ្រាដែលមានទុក្ខសោកបែបនេះឡើយ ព្រោះវាជារឿងអពមង្គល។ ការដែលយើងរួមគ្នាគោរពតាមច្បាប់ត្រណម គឺជាការបង្ហាញពីសាមគ្គីភាពដ៏រឹងមាំរវាងសាច់ញាតិជិតឆ្ងាយទាំងអស់។ ការតមនេះមិនត្រឹមតែជាជំនឿប៉ុណ្ណោះទេតែវាក៏ជាការផ្ដល់សញ្ញាដល់អ្នកភូមិថា គ្រួសារនេះកំពុងស្ថិតក្នុងភាពកាន់ទុក្ខ។ ក្នុងនាមជាអ្នករស់នៅកម្ពុជាយើងត្រូវយល់ពីតម្លៃនៃសិល្បៈនៃការរស់នៅតាមបែបជំនឿដែលបុព្វបុរសបានបន្សល់ទុក។ ការរៀបចំម្ហូបអាហារដែលសាមញ្ញ និងមិនស្អិត គឺជាការឆ្លុះបញ្ចាំងពីចិត្តដែលចង់លះបង់នូវភាពជំពាក់ក្នុងលោកនេះ។ យើងត្រូវជឿជាក់លើការណែនាំរបស់អ្នកដែលមានបទពិសោធន៍ ដើម្បីឱ្យពិធីបុណ្យសពប្រព្រឹត្តទៅដោយគ្មានឧបសគ្គអ្វីឡើយ។ ការណ៍ដែលយើងមិនបរិភោគបាយដំណើបក្នុងថ្ងៃបុណ្យសព គឺជាកាយវិការដ៏សុភាពរាបសារបំផុតសម្រាប់សាច់ញាតិដែលបានចែកឋាន។ បម្រាមទាំងនេះ គឺ ជាការដាស់តឿនឱ្យយើងគ្រប់គ្នាបានដឹងថាអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើក្នុងកាលៈទេសៈខុសគ្នា។ ភាពរុងរឿងនៃវប្បធម៌ខ្មែរ គឺស្ថិតនៅលើការដែលកូនចៅជំនាន់ក្រោយនៅតែបន្តរក្សាត្រណមដ៏តឹងរ៉ឹងទាំងនេះឱ្យបានគង់វង្ស។ យើងឃើញថាការតមអាហារស្អិតក្នុងផ្ទះបុណ្យ គឺជាការអនុវត្តដែលមានលក្ខណៈជាសកលសម្រាប់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។ ការចេះដឹងនូវរបៀបរៀបចំម្ហូបអាហារតាមក្បួនបុរាណ គឺជាមោទនភាពមួយសម្រាប់យុវជនដែលចេះស្រឡាញ់វប្បធម៌ជាតិ។ យើងគ្រប់គ្នាគួរចូលរួមចំណែកក្នុងការផ្សព្វផ្សាយនូវអត្ថន័យពិតនៃត្រណមទាំងនេះដល់មនុស្សជុំវិញខ្លួនឱ្យបានយល់ដឹង។ ការយកចិត្តទុកដាក់ចំពោះរាល់ព័ត៌មានលម្អិតនៃពិធីបុណ្យសពជួយឱ្យយើងក្លាយជាមនុស្សដែលមានសីលធម៌ខ្ពស់ក្នុងសង្គម។ សកម្មភាពនៃការមិនបរិភោគបាយដំណើបនេះ គឺជាការតភ្ជាប់រវាងពិភពអ្នករស់ និងពិភពអ្នកស្លាប់តាមរយៈការគោរព។ យើងត្រូវចាំថាការធ្វើអ្វីដែលត្រឹមត្រូវតាមប្រពៃណីតែងតែនាំមកនូវភាពត្រជាក់ត្រជុំដល់សមាជិកគ្រួសារទាំងអស់។ ការយល់ដឹងពីភាពខុសគ្នារវាងបាយដំណើប និងបាយខ្សាយក្នុងពិធីផ្សេងៗគ្នាជួយឱ្យយើងរស់នៅដោយមានសេចក្តីថ្លៃថ្នូរ។ ចាស់បុរាណតែងតែមានហេតុផលសមរម្យជានិច្ច នៅពីក្រោយរាល់ការហាមឃាត់ដែលលោកបានដាក់ចេញមកសម្រាប់កូនចៅ។ គ្រប់ប្រយោគដែលបានរៀបរាប់មកនេះ គឺជាការសង្ខេបនូវខ្លឹមសារសំខាន់នៃត្រណមមិនបរិភោគបាយដំណើបក្នុងថ្ងៃបុណ្យសព។ យើងត្រូវចេះបត់បែនតាមកាលៈទេសៈប៉ុន្តែមិនត្រូវបោះបង់ចោលនូវឫសគល់នៃជំនឿដែលជារបស់ជាតិខ្លួនឯងឡើយ។ ការសិក្សាពីត្រណមបុរាណជួយឱ្យយើងមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីទស្សនវិជ្ជានៃការរស់នៅរបស់បុព្វបុរសខ្មែរ។ ការដែលយើងប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ដ៏ល្អនេះ គឺជាសញ្ញាណនៃភាពរុងរឿងនៃអរិយធម៌ដ៏យូរលង់របស់កម្ពុជា។ យើងសង្ឃឹមថាកូនខ្មែរគ្រប់រូបនឹងបន្តថែរក្សាកេរដំណែលផ្លូវចិត្តដ៏មានតម្លៃនេះឱ្យស្ថិតស្ថេរជានិរន្តរ៍តទៅមុខទៀត។ សរុបមកវិញ ការមិនបរិភោគបាយដំណើបក្នុងថ្ងៃបុណ្យសព គឺជាកិច្ចការដែលកូនចៅគ្រប់រូបត្រូវអនុវត្តដើម្បីកិត្តិយសអ្នកស្លាប់។ ការយល់ដឹង និងការអនុវត្តតាមត្រណមនេះ គឺជាស្ពានដ៏សំខាន់សម្រាប់នាំដួងព្រលឹងអ្នកចែកឋានទៅកាន់សុគតិភពដោយស្ងប់សុខ។ ការរក្សាប្រពៃណីដ៏ល្អផូរផង់នេះ គឺជាការបង្ហាញពីការគោរពយ៉ាងជ្រាលជ្រៅចំពោះដូនតាដែលបានបន្សល់ទុកនូវក្បួនខ្នាត។ យើងគ្រប់គ្នាត្រូវរួមសហការគ្នា ដើម្បីថែរក្សាអត្តសញ្ញាណខ្មែរតាមរយៈការយល់ដឹងពីត្រណមដ៏តឹងរ៉ឹងក្នុងពិធីបុណ្យសព។